ការរៀនគំនូរពណ៌ទឹកគឺជាការចាប់ផ្ដើមដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់គ្នាដែលស្រឡាញ់សិល្បៈនៅក្នុងប្រទេសកម្ពុជា។ សិល្បៈប្រភេទនេះផ្តល់នូវភាពរីករាយដល់អារម្មណ៍ និង ជួយឱ្យយើងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការរស់នៅប្រចាំថ្ងៃ។ អ្នកអាចបង្កើតស្នាដៃដ៏ស្រស់ស្អាតដោយប្រើប្រាស់ទឹក និង ពណ៌ដែលលាយបញ្ចូលគ្នាបង្កើតបានជារូបភាពប្លែកៗជាច្រើន។ ការយល់ដឹងពីមូលដ្ឋានគ្រឹះនៃពណ៌ទឹកនឹងជួយឱ្យអ្នកមានទំនុកចិត្តកាន់តែខ្លាំងក្នុងការបញ្ចេញសមត្ថភាពពិតរបស់ខ្លួនឯង។ ជំហានដំបូងនៃការរៀនសូត្រតម្រូវឱ្យមានការអត់ធ្មត់ខ្ពស់ និង ការយកចិត្តទុកដាក់ទៅលើរាល់ចំណុចតូចៗនៃសកម្មភាពគូរ។ ក្រដាសសម្រាប់គូរពណ៌ទឹកត្រូវតែមានកម្រាស់ក្រាស់ល្មមដើម្បីកុំឱ្យជ្រាបទឹកខ្លាំងពេកនៅពេលដែលយើងដាក់ពណ៌ពីលើ។ ជក់ដែលមានគុណភាពល្អមានសារៈសំខាន់ខ្លាំងណាស់ក្នុងការគ្រប់គ្រងបរិមាណទឹក និង ការទាញបន្ទាត់ឱ្យបានស្អាតល្អ។ អ្នកគួររៀបចំក្តារលាយពណ៌ឱ្យបានស្អាតជានិច្ចដើម្បីកុំឱ្យពណ៌នីមួយៗឡូកឡំគ្នា ឬ ធ្វើឱ្យរូបភាពមើលទៅមិនច្បាស់។ ខ្មៅដៃសម្រាប់គូសវាសគំនូសព្រាងគួរតែប្រើប្រភេទស្រាលដើម្បីងាយស្រួលលុបចេញវិញ ឬ បិទបាំងដោយពណ៌ទឹកបានយ៉ាងងាយ។ ការរៀបចំទឹកស្អាតគឺចាំបាច់បំផុតសម្រាប់ការលាងជក់ និង ការលាយពណ៌ឱ្យមានភាពថ្លាឆ្វង់ជានិច្ច។ បច្ចេកទេសសើមលើសើមគឺជាការលាបទឹកឱ្យសើមលើផ្ទៃក្រដាសជាមុនសិនទើបយើងដាក់ពណ៌តាមក្រោយ ឬ បន្ថែមពណ៌ផ្សេងទៀត។ ការលាបពណ៌ឱ្យរលាយចូលគ្នាជួយឱ្យរូបភាពមើលទៅរស់រវើក និង បង្កើតបានជាទេសភាពផ្ទៃមេឃស្រទន់ត្រជាក់ភ្នែកតាមបែបធម្មជាតិពិតៗ។ អ្នកត្រូវសង្កេតមើលកម្រិតសំណើមនៃក្រដាសឱ្យបានច្បាស់លាស់ដើម្បីឱ្យពណ៌ប្រែប្រួលទៅតាមអ្វីដែលយើងចង់បាន គឺ ភាពស្រស់ស្អាត។ ការប្រើប្រាស់ពណ៌ច្រើនកម្រិតនៅក្នុងដំណាក់កាលសើមនេះនឹងធ្វើឱ្យរូបភាពរបស់អ្នកមានលក្ខណៈរស់រវើក និង មានជម្រៅជ្រៅ។ សិល្បករភាគច្រើនចូលចិត្តប្រើវិធីនេះដើម្បីបង្កើតភាពស្រពេចស្រពិលដែលមើលទៅមានភាពទាក់ទាញខ្លាំងសម្រាប់ភ្នែកអ្នកទស្សនា។ ចំណែកឯបច្ចេកទេសសើមលើស្ងួតវិញគឺជាការប្រើជក់ដែលមានពណ៌សើមទៅលាបលើផ្ទៃក្រដាសដែលស្ងួតល្អ ឬ លើពណ៌ដែលស្ងួតហើយ។ វាអនុញ្ញាតឱ្យយើងអាចគ្រប់គ្រងរូបរាងនៃវត្ថុដែលយើងគូរបានយ៉ាងច្បាស់លាស់ និង បង្កើតបានជារូបភាពដែលមានភាពដាច់ដោយឡែក។ អ្នកអាចប្រើវិធីនេះសម្រាប់គូរផ្កា ឬ ស្លឹកឈើដែលមានគែមច្បាស់ៗ និង ចង់បង្ហាញពីភាពលម្អិតនៃរូបភាពនីមួយៗ។ ការបន្ថែមស្រទាប់ពណ៌ថ្មីពីលើស្រទាប់ចាស់ដែលស្ងួតហើយនឹងជួយឱ្យពណ៌កាន់តែដិតខ្លាំង ឬ បង្កើតបានជាស្រមោលដ៏អស្ចារ្យ។ អ្នកត្រូវរង់ចាំឱ្យស្រទាប់នីមួយៗស្ងួតសិនទើបចាប់ផ្តើមលាបពណ៌បន្តទៀតដើម្បីកុំឱ្យវាស្រអាប់ ឬ ធ្វើឱ្យខូចរូបរាងដើម។ គន្លឹះសំខាន់បំផុតគឺការប្រើប្រាស់ក្រដាសជូតមាត់ដើម្បីផ្តិតយកទឹកដែលលើសចេញពីជក់ ឬ ពីលើផ្ទៃក្រដាសដែលសើមខ្លាំង។ ការប្រើកាសែតស្អិតបិទតាមគែមក្រដាសនឹងជួយឱ្យក្រដាសមិនរួញនៅពេលត្រូវទឹក និង បន្សល់ទុកនូវគែមពណ៌សដ៏ស្រស់ស្អាត។ អ្នកមិនគួរប្រើពណ៌ច្រើនពេកក្នុងពេលតែមួយនោះទេព្រោះវាអាចធ្វើឱ្យរូបភាពមើលទៅកខ្វក់ ឬ មិនមានភាពថ្លា។ ការហាត់រៀនគ្រប់គ្រងបរិមាណទឹកនៅលើជក់គឺជាជំនាញដែលសិល្បករគ្រប់រូបត្រូវចំណាយពេលហ្វឹកហាត់ឱ្យបានច្រើនបំផុត។ សាកល្បងលាយពណ៌បឋមដើម្បីបង្កើតពណ៌ថ្មីៗដោយខ្លួនឯងដែលវានឹងជួយឱ្យអ្នកយល់កាន់តែច្បាស់អំពីទ្រឹស្តីនៃពណ៌។ ការរក្សាចិត្តឱ្យស្ងប់ក្នុងពេលកំពុងគូរនឹងជួយឱ្យដៃរបស់អ្នកមានភាពរលូន និង អាចបញ្ចេញអារម្មណ៍មកលើក្រដាសបានល្អ។ ការពិនិត្យមើលពន្លឺដែលចាំងមកលើវត្ថុពិតនឹងជួយឱ្យអ្នកដឹងពីកន្លែងដែលត្រូវដាក់ពណ៌ស្រាល និង កន្លែងដែលត្រូវដាក់ពណ៌ដិត។ កុំខ្លាចក្នុងការធ្វើឱ្យខុសព្រោះរាល់កំហុសឆ្គងគឺជាមេរៀនដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍសមត្ថភាពសិល្បៈរបស់អ្នក។ ការប្រើប្រាស់អំបិលរោយលើពណ៌ដែលនៅសើមអាចបង្កើតបានជាលំនាំប្លែកៗដូចជាផ្កាព្រិល ឬ ផ្ទៃដីដែលមានគ្រាប់ខ្សាច់។ ជក់សំប៉ែតអាចប្រើសម្រាប់លាបផ្ទៃធំៗបានយ៉ាងលឿន ចំណែកឯជក់តូចៗគឺប្រើសម្រាប់តែងលម្អចំណុចតូចៗតែប៉ុណ្ណោះ។ ការជ្រើសរើសប្រធានបទដែលនៅជិតខ្លួនដូចជាផ្លែឈើ ឬ ផ្កានៅក្នុងសួនច្បារនឹងធ្វើឱ្យការហាត់រៀនកាន់តែមានភាពជិតស្និទ្ធ។ ការចំណាយពេលសង្កេតមើលស្នាដៃរបស់សិល្បករដទៃទៀតក៏ជាវិធីដ៏ល្អមួយដើម្បីទទួលបាននូវគំនិតច្នៃប្រឌិតថ្មីៗផងដែរ។ ការរក្សាផ្ទៃក្រដាសឱ្យនៅសស្អាតគឺជាគំនិតច្នៃប្រឌិតដ៏ប្រសើរ និង ជួយលើកសម្រស់ពន្លឺចាំងឱ្យកាន់តែមានភាពលេចធ្លោទាក់ទាញបំផុត។ ជានិច្ចកាលអ្នកគួរតែសម្អាតឧបករណ៍គូរគំនូរឱ្យបានស្អាតបន្ទាប់ពីប្រើប្រាស់រួចដើម្បីរក្សាគុណភាពឱ្យបានយូរអង្វែង។ ការហ្វឹកហាត់ជារៀងរាល់ថ្ងៃទោះបីជាត្រឹមតែដប់នាទីក៏ដោយក៏អាចធ្វើឱ្យការគ្រប់គ្រងជក់របស់អ្នកកាន់តែប្រសើរឡើងដែរ។ ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់អាចជួយឱ្យពណ៌ស្ងួតលឿនប្រសិនបើអ្នកមិនចង់ចំណាយពេលរង់ចាំយូរពេកនោះទេ។ ការសាកល្បងគូរលើក្រដាសខុសៗគ្នានឹងធ្វើឱ្យអ្នកដឹងថាតើក្រដាសប្រភេទណាដែលស័ក្តិសមបំផុតសម្រាប់ស្ទីលរបស់អ្នក។ ការលាយពណ៌ខ្មៅតិចតួចចូលទៅក្នុងពណ៌ផ្សេងទៀតត្រូវធ្វើដោយប្រុងប្រយ័ត្នបំផុតព្រោះវាអាចធ្វើឱ្យពណ៌នោះបាត់បង់ភាពស្រស់។ ការប្រើប្រាស់ទឹកខ្មេះ ឬ អាល់កុលអាចបង្កើតជាផលវិបាកប្លែកៗនៅលើពណ៌ទឹកដែលកំពុងសើមដែលមើលទៅគួរឱ្យចាប់អារម្មណ៍។ ការគូរគំនូរពណ៌ទឹកមិនមែនគ្រាន់តែជាការបង្កើតរូបភាពប៉ុណ្ណោះទេ គឺជាការស្វែងរកសន្តិភាពក្នុងចិត្តតាមរយៈពណ៌។ ការរក្សាទុកនូវរាល់ស្នាដៃដែលអ្នកបានគូរតាំងពីដំបូងនឹងជួយឱ្យអ្នកមើលឃើញពីការរីកចម្រើននៃសមត្ថភាពរបស់ខ្លួន។ ការចែករំលែកស្នាដៃរបស់អ្នកទៅកាន់មិត្តភក្តិ ឬ បណ្តាញសង្គមនឹងផ្តល់ឱ្យអ្នកនូវកម្លាំងចិត្ត និង មតិយោបល់ល្អៗ។ ការបង្កើតកន្លែងធ្វើការដែលមានផាសុកភាព និង មានពន្លឺគ្រប់គ្រាន់នឹងជួយឱ្យអ្នកមានអារម្មណ៍ចង់គូរគំនូរជានិច្ច។ សិល្បៈគឺជាការធ្វើដំណើរដ៏វែងឆ្ងាយដែលគ្មានទីបញ្ចប់ ដូច្នេះសូមរីករាយជាមួយរាល់ជំហានដែលអ្នកបានដើរឆ្លងកាត់។ ការយល់ដឹងពីតុល្យភាពរវាងទឹក និង ពណ៌នឹងធ្វើឱ្យគំនូររបស់អ្នកមានភាពរស់រវើកដូចជាមានជីវិតពិតៗ។ ការប្រើប្រាស់បច្ចេកទេសចម្រុះបញ្ចូលគ្នានឹងធ្វើឱ្យស្នាដៃរបស់អ្នកកាន់តែមានភាពស្មុគស្មាញ និង គួរឱ្យចង់ទស្សនា។ ការសម្រេចបាននូវគំនូរដ៏ល្អមួយតម្រូវឱ្យមានការលះបង់ពេលវេលា និង ការស្រឡាញ់ចេញពីបេះដូងពិតប្រាកដ។ ការរៀនសូត្រពីធម្មជាតិជុំវិញខ្លួនគឺជាគ្រូបង្រៀនដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ក្លាយជាសិល្បករអាជីពម្នាក់។ ការរក្សាភាពរីករាយក្នុងពេលបង្កើតស្នាដៃនឹងធ្វើឱ្យលទ្ធផលដែលទទួលបានមានភាពវិជ្ជមាន និង ស្រស់បំព្រងជានិច្ច។ ការបញ្ចប់ការគូរគំនូរនីមួយៗគឺជាមោទនភាពមួយដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើងគ្រប់គ្នាក្នុងការរៀនសូត្រ។ សង្ឃឹមថាការណែនាំទាំងនេះនឹងក្លាយជាពន្លឺបង្ហាញផ្លូវសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីពជាអ្នកគូរគំនូរពណ៌ទឹក។ ការមានឆន្ទៈមោះមុតនឹងរុញច្រានអ្នកឱ្យសម្រេចផលក្នុងវិស័យសិល្បៈ និង បង្កើតបានជាស្នាដៃដែលមានភាពច្នៃប្រឌិតខ្ពស់បំផុត។ សូមបន្តបណ្តុះក្តីស្រឡាញ់ចំពោះសិល្បៈគំនូរពណ៌ទឹកនេះឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ចសម្រាប់ថ្ងៃអនាគតដ៏ភ្លឺស្វាង។ ការបង្កើតស្នាដៃសិល្បៈដោយដៃផ្ទាល់គឺជាការផ្ដល់តម្លៃដល់ខ្លួនឯង និង ជាការលើកកម្ពស់វប្បធម៌សិល្បៈនៅក្នុងសង្គមជាតិ។